កិច្ចសហប្រតិបត្តិការរវាងនគរបាល និងអង្គការក្រៅរដ្ឋាភិបាល (NGOs) គឺជាកត្តាសំខាន់មិនអាចខ្វះបានក្នុងការប្រយុទ្ធប្រឆាំងនឹងបទឧក្រិដ្ឋជួញដូរមនុស្សដ៏ស្មុគស្មាញ និងធានាការគោរពសិទ្ធិមនុស្ស។ ទំនាក់ទំនងដៃគូនេះពង្រឹងកិច្ចខិតខំប្រឹងប្រែងទាំងការអនុវត្តច្បាប់ និងការគាំទ្រជនរងគ្រោះ តាមរយៈតួនាទីបំពេញគ្នាទៅវិញទៅមក។ ដែលនគរបាលមានតួនាទីក្នុងការអនុវត្តច្បាប់ ចំណែកឯអង្គការ អិន ជី អូ ផ្តល់នូវជំនួយមនុស្សធម៌ចាំបាច់។ នគរបាលសហការយ៉ាងជិតស្និទ្ធជាមួយអង្គការ អិន ជី អូ ដើម្បីជួយសង្គ្រោះជនរងគ្រោះដែលត្រូវបានគេជួញដូរ ដោយផ្តល់ជំនួយបឋម និងធានាសុវត្ថិភាពរបស់ពួកគេ។ អង្គការក្រៅរដ្ឋាភិបាលដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្ដល់ជំនួយបឋមដូចជា អាហារ សម្លៀកបំពាក់ និងការស្នាក់នៅបណ្ដោះអាសន្ន។ ក្រៅពីនេះ ការប្រឹក្សាផ្នែកអារម្មណ៍ ឬផ្លូវចិត្ត គឺមានសារៈសំខាន់ខ្លាំងណាស់ក្នុងការជួយជនរងគ្រោះឲ្យជាសះស្បើយពីរបួសផ្លូវចិត្តដែលបង្កឡើងដោយការជួញដូរ។ ជនរងគ្រោះនៃការជួញដូរមនុស្សច្រើនតែមិនយល់ពីសិទ្ធិរបស់ពួកគេ ឬនីតិវិធីផ្លូវច្បាប់។ ដូច្នេះ អង្គការក្រៅរដ្ឋាភិបាលផ្ដល់ជំនួយផ្លូវច្បាប់ដូចជា ការប្រឹក្សាយោបល់អំពីសិទ្ធិ ការជួយរៀបចំឯកសារ និងការតំណាងឲ្យជនរងគ្រោះក្នុងដំណើរការតុលាការ។ ដោយសារការជួញដូរមនុស្សជារឿយៗជាបទឧក្រិដ្ឋឆ្លងដែន កិច្ចសហការរវាងស្ថាប័នជាច្រើនគឺចាំបាច់ណាស់។ នគរបាលចាត់ទុកអង្គការក្រៅរដ្ឋាភិបាលជាដៃគូសំខាន់ក្នុងការសម្របសម្រួលកិច្ចសហប្រតិបត្តិការទាំងថ្នាក់ជាតិ និងអន្តរជាតិ។ អង្គការក្រៅរដ្ឋាភិបាលមានបណ្ដាញទំនាក់ទំនងទូលំទូលាយជាមួយអង្គការស្រដៀងគ្នាដទៃទៀត ដែលអាចជួយក្នុងការកំណត់អត្តសញ្ញាណជនរងគ្រោះ ការបញ្ជូនបន្តករណី និងការត្រឡប់ជូនជនរងគ្រោះទៅស្រុកកំណើតប្រកបដោយសុវត្ថិភាព។ ការផ្លាស់ប្ដូរព័ត៌មាន និងបទពិសោធន៍រវាងនគរបាល ជាមួយអង្គការក្រៅរដ្ឋាភិបាល គឺមានសារៈសំខាន់ណាស់ក្នុងការតាមដាននិន្នាការនៃការជួញដូរ ការកំណត់អត្តសញ្ញាណបណ្ដាញឧក្រិដ្ឋកម្ម និងការបង្កើតយុទ្ធសាស្ត្រថ្មីៗដើម្បីប្រយុទ្ធប្រឆាំងនឹងបទឧក្រិដ្ឋ។ តាមរយៈការសហការគ្នាយ៉ាងជិតស្និទ្ធ នគរបាល និងអង្គការក្រៅរដ្ឋាភិបាលមិនត្រឹមតែជួយសង្គ្រោះជីវិតមនុស្សប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងធានាថាជនរងគ្រោះទទួលបានការគាំទ្រគ្រប់ជ្រុងជ្រោយ ដើម្បីអាចចាប់ផ្ដើមជីវិតថ្មីឡើងវិញ។ កិច្ចសហប្រតិបត្តិការរវាងនគរបាល និងអង្គការក្រៅរដ្ឋាភិបាលគឺមានសារៈសំខាន់ណាស់ មិនត្រឹមតែក្នុងការជួយសង្គ្រោះជនរងគ្រោះប៉ុណ្ណោះទេ ថែមទាំងក្នុងការកសាងសមត្ថភាព និងការយល់ដឹងដើម្បីពង្រឹងការប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស និងការពារសិទ្ធិមនុស្ស។ ការកសាងសមត្ថភាពរួមគ្នាជួយឱ្យភាគីទាំងពីរយល់ដឹងកាន់តែច្បាស់ពីតួនាទី និងបញ្ហាប្រឈមរបស់គ្នាទៅវិញទៅមក។ ការរៀបចំវគ្គបណ្ដុះបណ្ដាលរួមគ្នារវាងនគរបាល និងអង្គការក្រៅរដ្ឋាភិបាល គឺជាមធ្យោបាយដ៏មានប្រសិទ្ធភាពបំផុតក្នុងការកសាងសមត្ថភាព។ នគរបាលទទួលបានការបណ្ដុះបណ្ដាលដើម្បីយល់ដឹងស៊ីជម្រៅអំពីវិធីសាស្ត្រផ្តោតលើជនរងគ្រោះ របៀបធ្វើអន្តរកម្មជាមួយជនរងគ្រោះដោយភាពទន់ភ្លន់ ការយោគយល់ និងការគោរព ដើម្បីកុំឲ្យជនរងគ្រោះរងរបួសផ្លូវចិត្តបន្ថែមទៀត។ ការបណ្តុះបណ្តាលនេះក៏ផ្តោតលើរបៀបកំណត់អត្តសញ្ញាណសញ្ញានៃការជួញដូរ ការវាយតម្លៃពីតម្រូវការបន្ទាន់របស់ជនរងគ្រោះ និងការបញ្ជូនបន្តពួកគេទៅកាន់សេវាគាំទ្រសមស្រប។ វគ្គបណ្តុះបណ្តាលជួយនគរបាលឱ្យយល់ច្បាស់ពីសិទ្ធិមនុស្សរបស់ជនរងគ្រោះ និងរបៀបធានាថាប្រតិបត្តិការចាប់ខ្លួនឬស៊ើបអង្កេតណាមួយត្រូវបានអនុវត្តស្របតាមគោលការណ៍សិទ្ធិមនុស្ស។ វាបញ្ចូលទាំងការគោរពភាពឯកជនរបស់ជនរងគ្រោះ ការការពារអត្តសញ្ញាណរបស់ពួកគេ និងការធានាថាពួកគេមិនត្រូវបានគេចាត់ទុកជាជនល្មើសឡើយ។ អង្គការក្រៅរដ្ឋាភិបាលដែលធ្វើការផ្ទាល់ជាមួយជនរងគ្រោះមានបទពិសោធន៍ជាក់ស្ដែងច្រើនក្នុងការដោះស្រាយបញ្ហាផ្លូវចិត្ត សង្គម និងច្បាប់របស់ពួកគេ។ តាមរយៈការបណ្តុះបណ្តាលរួមគ្នា ពួកគេអាចចែករំលែកចំណេះដឹងទាំងនេះជាមួយនគរបាល ដែលជួយឱ្យនគរបាលមានទស្សនវិស័យទូលំទូលាយ និងយល់ពីភាពស្មុគស្មាញនៃជីវិតរបស់ជនរងគ្រោះ។ ក្នុងពេលជាមួយគ្នានេះ នគរបាលអាចពន្យល់ពីនីតិវិធីច្បាប់ និងការស៊ើបអង្កេតដល់អង្គការក្រៅរដ្ឋាភិបាល ដើម្បីឲ្យពួកគេយល់ពីឧបសគ្គ និងដែនកំណត់នៃការអនុវត្តច្បាប់។ ក្រៅពីការបណ្តុះបណ្តាលផ្ទៃក្នុង កិច្ចសហប្រតិបត្តិការនេះក៏ពង្រីកទៅដល់ការយល់ដឹងជាសាធារណៈផងដែរ។ នគរបាល និងអង្គការក្រៅរដ្ឋាភិបាលអាចសហការរៀបចំយុទ្ធនាការអប់រំសាធារណៈ ដើម្បីផ្សព្វផ្សាយព័ត៌មានអំពីហានិភ័យនៃការជួញដូរមនុស្ស របៀបការពារខ្លួន និងរបៀបរាយការណ៍ករណីសង្ស័យ។ យុទ្ធនាការទាំងនេះអាចកំណត់គោលដៅទៅលើសហគមន៍ងាយរងគ្រោះ ដូចជាកម្មករចំណាកស្រុក ស្ត្រី និងកុមារ។ តាមរយៈការបង្កើនការយល់ដឹង គឺមានគោលបំណងដើម្បីការពារប្រជាជនពីការធ្លាក់ខ្លួនជាជនរងគ្រោះនៃការជួញដូរ។ កិច្ចសហប្រតិបត្តិការរវាងនគរបាល និងអង្គការក្រៅរដ្ឋាភិបាលលើការកសាងសមត្ថភាព និងការយល់ដឹង មិនត្រឹមតែជួយពង្រឹងប្រសិទ្ធភាពនៃការអនុវត្តច្បាប់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងធានាថាជនរងគ្រោះទទួលបានការការពារ និងការគាំទ្រប្រកបដោយសិទ្ធិមនុស្សផងដែរ។ កិច្ចសហប្រតិបត្តិការរវាងនគរបាល និងអង្គការក្រៅរដ្ឋាភិបាលគឺមានសារៈសំខាន់ណាស់។ មិនត្រឹមតែក្នុងការជួយសង្គ្រោះ និងគាំទ្រជនរងគ្រោះប៉ុណ្ណោះទេ ថែមទាំងក្នុងការប្រមូលភស្តុតាងដ៏រឹងមាំ និងធានាឲ្យមានការកាត់ទោសអ្នកជួញដូរមនុស្សប្រកបដោយប្រសិទ្ធភាព។ តួនាទីបំពេញគ្នាទៅវិញទៅមករបស់ពួកគេជួយបិទគម្លាតក្នុងការស៊ើបអង្កេត និងនីតិវិធីតុលាការ។ ដើម្បីឱ្យករណីជួញដូរមនុស្សឈានទៅដល់ការកាត់ទោសបាន ភស្តុតាងដ៏រឹងមាំគឺចាំបាច់ណាស់។ អង្គការក្រៅរដ្ឋាភិបាលដែលធ្វើការផ្ទាល់ជាមួយជនរងគ្រោះ មានឱកាសកត់ត្រាព័ត៌មានលម្អិតនៃប្រតិបត្តិការណ៍ដែលជនរងគ្រោះបានឆ្លងកាត់ ដែលអាចរួមបញ្ចូលទីកន្លែង ពេលវេលា របៀបនៃការចាប់បង្ខំ ការកេងប្រវ័ញ្ច និងឈ្មោះអ្នកពាក់ព័ន្ធ។ ព័ត៌មានដែលត្រូវបានកត់ត្រាយ៉ាងលម្អិត និងច្បាស់លាស់ ដោយគោរពតាមគោលការណ៍នៃការសម្ងាត់ និងការការពារជនរងគ្រោះ។ ព័ត៌មានដែលប្រមូលបានដោយអង្គការក្រៅរដ្ឋាភិបាលអាចក្លាយជាភស្តុតាងដ៏សំខាន់សម្រាប់នគរបាល និងព្រះរាជអាជ្ញាក្នុងការចោទប្រកាន់តាមច្បាប់។ សក្ខីកម្មរបស់ជនរងគ្រោះដែលបានកត់ត្រាដោយអង្គការក្រៅរដ្ឋាភិបាលអាចប្រើជាភស្តុតាងច្បាប់នៅតុលាការ ជាពិសេសនៅពេលដែលជនរងគ្រោះមិនទាន់ត្រៀមខ្លួនជាស្រេចក្នុងការផ្ដល់សក្ខីកម្មផ្ទាល់។ ក្រៅពីសក្ខីកម្ម ភស្តុតាងផ្សេងទៀតដូចជា រូបភាព វីដេអូ ឬឯកសារដែលប្រមូលបានដោយអង្គការក្រៅរដ្ឋាភិបាល ក៏អាចជួយពង្រឹងករណីផងដែរ។ ការទទួលបានព័ត៌មានពីជនរងគ្រោះទាមទារនូវភាពសម្ងាត់ខ្ពស់ និងការកសាងភាពទុកចិត្ត។ អង្គការក្រៅរដ្ឋាភិបាលមានជំនាញក្នុងការបង្កើតបរិយាកាសសុវត្ថិភាព ដែលជនរងគ្រោះអាចមានអារម្មណ៍ងាយស្រួលក្នុងការចែករំលែកបទពិសោធន៍របស់ពួកគេ។ ការធានានូវភាពសម្ងាត់នេះ មិនត្រឹមតែការពារជនរងគ្រោះពីការសងសឹកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងលើកទឹកចិត្តពួកគេឲ្យនិយាយការពិត ដែលជាមូលដ្ឋានគ្រឹះសម្រាប់ភស្តុតាងរឹងមាំ។ អង្គការក្រៅរដ្ឋាភិបាលជួយជនរងគ្រោះត្រៀមខ្លួនសម្រាប់ការផ្ដល់សក្ខីកម្មនៅតុលាការ ដោយផ្ដល់ការប្រឹក្សាផ្នែកផ្លូវចិត្ត និងពន្យល់ពីនីតិវិធីតុលាការ។ វាជួយកាត់បន្ថយភាពតានតឹង និងការភ័យខ្លាចរបស់ជនរងគ្រោះ។ ក្នុងអំឡុងពេលកាត់ទោស នគរបាល និងអង្គការក្រៅរដ្ឋាភិបាលសហការគ្នាដើម្បីការពារជនរងគ្រោះពីការគំរាមកំហែង ឬការធ្វើបាបណាមួយពីសំណាក់ជនល្មើស ឬបណ្ដាញរបស់ពួកគេ ដែលអាចរាប់បញ្ចូលទាំងការផ្ដល់សន្តិសុខ ការប្ដូរទីលំនៅបណ្ដោះអាសន្ន ឬការការពារអត្តសញ្ញាណរបស់ពួកគេ។ តាមរយៈកិច្ចសហប្រតិបត្តិការដ៏ស៊ីជម្រៅនេះ នគរបាលអាចទទួលបានភស្តុតាងសំខាន់ៗ ខណៈពេលដែលអង្គការក្រៅរដ្ឋាភិបាលធានាថាជនរងគ្រោះត្រូវបានការពារ និងគាំទ្រពេញមួយដំណើរការច្បាប់។ វាគឺជាកត្តាដ៏សំខាន់ក្នុងការនាំអ្នកជួញដូរមនុស្សមកផ្តន្ទាទោស និងផ្តល់យុត្តិធម៌ដល់ជនរងគ្រោះ។ កិច្ចសហប្រតិបត្តិការរវាងនគរបាល និងអង្គការក្រៅរដ្ឋាភិបាលដើរតួនាទីយ៉ាងសំខាន់មិនត្រឹមតែក្នុងការជួយសង្គ្រោះ និងកាត់ទោសប៉ុណ្ណោះទេ។ ថែមទាំងក្នុងការត្រួតពិនិត្យការអនុវត្តច្បាប់ និងការអភិវឌ្ឍគោលនយោបាយថ្មីៗ ដើម្បីប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស និងការពារសិទ្ធិមនុស្សឲ្យកាន់តែមានប្រសិទ្ធភាព។ ដើម្បីធានាថាការងារប្រឆាំងការជួញដូរមនុស្សមានតម្លាភាព និងគណនេយ្យភាព នគរបាល និងអង្គការក្រៅរដ្ឋាភិបាលសហការបង្កើតប្រព័ន្ធត្រួតពិនិត្យ និងរបាយការណ៍រួមគ្នា។ ប្រព័ន្ធត្រួតពិនិត្យ ជួយតាមដាន និងវាយតម្លៃវឌ្ឍនភាពនៃការងារប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស រាប់ចាប់ពីចំនួនករណីដែលបានស៊ើបអង្កេត ជនរងគ្រោះដែលបានជួយសង្គ្រោះ រហូតដល់ចំនួនអ្នកជួញដូរដែលបានកាត់ទោស។ អង្គការក្រៅរដ្ឋាភិបាលអាចផ្ដល់ទិន្នន័យពីមូលដ្ឋាន និងបទពិសោធន៍ផ្ទាល់របស់ពួកគេជាមួយជនរងគ្រោះ ដែលជួយបំពេញបន្ថែមទិន្នន័យផ្លូវការរបស់នគរបាល។ ការត្រួតពិនិត្យរួមគ្នាជួយធានាការទទួលខុសត្រូវរបស់ភាគីពាក់ព័ន្ធទាំងអស់។ បើមានបញ្ហាឬចំណុចខ្វះខាតណាមួយកើតឡើង ដូចជាការខ្វះខាតការគាំទ្រសម្រាប់ជនរងគ្រោះ ឬការយឺតយ៉ាវក្នុងការស៊ើបអង្កេត ប្រព័ន្ធនេះនឹងជួយកំណត់អត្តសញ្ញាណ និងដោះស្រាយបញ្ហាទាំងនោះ។ កិច្ចសហប្រតិបត្តិការរវាងនគរបាល និងអង្គការក្រៅរដ្ឋាភិបាល គឺជាវេទិកាដ៏សំខាន់មួយសម្រាប់ការផ្លាស់ប្ដូរយោបល់ និងការកែលម្អក្របខណ្ឌច្បាប់ និងគោលនយោបាយ។ នគរបាល និងអង្គការក្រៅរដ្ឋាភិបាលសហការគ្នាផ្ដល់យោបល់លើការអភិវឌ្ឍ និងកែលម្អច្បាប់ដែលទាក់ទងនឹងការជួញដូរមនុស្ស និងការការពារសិទ្ធិមនុស្ស។ នគរបាលនាំមកនូវបទពិសោធន៍នៃការអនុវត្តច្បាប់ជាក់ស្ដែង ចំណែកឯអង្គការក្រៅរដ្ឋាភិបាលផ្ដល់នូវទស្សនៈពីផ្នែកការពារសិទ្ធិជនរងគ្រោះ និងការយល់ដឹងពីចន្លោះប្រហោងនៃច្បាប់ដែលមានស្រាប់។ កិច្ចសហប្រតិបត្តិការនេះជួយធានាថា ការអនុវត្តគោលនយោបាយ និងនីតិវិធីទាំងអស់គឺស្របទៅនឹងស្តង់ដារសិទ្ធិមនុស្សអន្តរជាតិ។ អង្គការក្រៅរដ្ឋាភិបាលដើរតួនាទីជាអ្នកឃ្លាំមើល និងជាអ្នកផ្ដល់ដំបូន្មាន ដើម្បីធានាថាជនរងគ្រោះត្រូវបានប្រព្រឹត្តដោយមនុស្សធម៌ និងទទួលបានការការពារស្របច្បាប់។ ការជួញដូរមនុស្សវិវត្តន៍ជានិច្ច ដូច្នេះហើយច្បាប់ និងគោលនយោបាយក៏ត្រូវវិវត្តន៍តាមដែរ។ តាមរយៈការសហការ នគរបាល និងអង្គការក្រៅរដ្ឋាភិបាលអាចកំណត់អត្តសញ្ញាណបញ្ហាប្រឈមថ្មីៗដូចជាការជួញដូរតាមប្រព័ន្ធអនឡាញ និងបង្កើតដំណោះស្រាយរួមគ្នា ដើម្បីកែទម្រង់យន្តការដែលមានស្រាប់ឲ្យកាន់តែមានប្រសិទ្ធភាព។ សរុបមក កិច្ចសហប្រតិបត្តិការលើការត្រួតពិនិត្យ និងការអភិវឌ្ឍគោលនយោបាយរវាងនគរបាល និងអង្គការក្រៅរដ្ឋាភិបាល គឺជាគ្រឹះដ៏រឹងមាំមួយក្នុងការប្រយុទ្ធប្រឆាំងការជួញដូរមនុស្សប្រកបដោយប្រសិទ្ធភាព និងធានាថាការការពារសិទ្ធិមនុស្សត្រូវបានបញ្ចូលយ៉ាងពេញលេញនៅក្នុងរាល់កិច្ចខិតខំប្រឹងប្រែងទាំងអស់។